ការជួបជុំគ្នាដើម្បីលេងកីឡានៅតាមទីធ្លាសាធារណៈគឺជាសកម្មភាពដ៏ពេញនិយមបំផុតសម្រាប់យុវវ័យក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សកម្មភាពនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីដ៏ប្រសើរក្នុងការចំណាយពេលទំនេរឱ្យមានប្រយោជន៍បំផុត។ ការលេងបាល់បោះតាមដងផ្លូវផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និង បង្កើនភាពរស់រវើកដល់រាងកាយបន្ទាប់ពីការសិក្សាឬការងារដ៏មមាញឹកពេញមួយថ្ងៃ។ មិត្តភក្តិម្នាក់ៗតែងតែបង្ហាញទឹកមុខញញឹមញញែមនៅពេលដែលពួកគេបានកាន់បាល់ និង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏ជក់ចិត្ត។ ពន្លឺព្រះអាទិត្យនាពេលល្ងាចដែលជិតអស្តង្គតបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើទីលានដែលមានមនុស្សម្នាចូលរួមយ៉ាងកុះករ។ វត្តមានរបស់មិត្តរួមក្រុមនៅជុំវិញខ្លួនធ្វើឱ្យយើងមានអារម្មណ៍កក់ក្តៅ និង ហ៊ានពុះពាររាល់ឧបសគ្គដែលកើតមានឡើងនៅលើទីលានប្រកួត។ ទំនាក់ទំនងដ៏ស្អិតរមួតរវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតត្រូវបានបង្កើតឡើងតាមរយៈការបញ្ជូនបាល់ឱ្យគ្នាទៅវិញទៅមកយ៉ាងយល់ចិត្ត។ រាល់ពេលដែលក្រុមរបស់យើងស៊ុតបាល់បញ្ចូលទីបានសម្រេច សំឡេងហ៊ោកញ្ជ្រៀវ និងការលើកទឹកចិត្តជួយឱ្យចំណងមិត្តភាពកាន់តែរឹងមាំ។ ការជជែកគ្នាលេងអំពីបច្ចេកទេសលេងបាល់បោះ គឺជាប្រធានបទដ៏ជក់ចិត្តដែលធ្វើឱ្យមិត្តភក្តិយល់ពីចំណង់ចំណូលចិត្តរបស់គ្នាបានស៊ីជម្រៅ។ សកម្មភាពកីឡានេះ គឺជាស្ពានចម្លងដែលនាំមកនូវភាពស្និទ្ធស្នាល និងការជឿជាក់លើគ្នាទៅវិញទៅមកនៅក្នុងក្រុមកីឡាករស្ម័គ្រចិត្ត។ ការហាត់រៀនយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងពេលលេង គឺជាមេរៀនជីវិតដ៏សំខាន់ដែលមិនអាចរកបាននៅក្នុងសៀវភៅសិក្សាឡើយ។ មិត្តភក្តិដែលធ្លាប់តែមិនសូវនិយាយរកគ្នាអាចក្លាយជាមនុស្សដែលជិតស្និទ្ធបំផុតបានតាមរយៈការលេងកីឡាជាក្រុមជាទៀងទាត់។ ស្នាមញញឹម និងការសើចសប្បាយ គឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឱ្យរាល់ការប្រកួតក្លាយជាការចងចាំដ៏មានតម្លៃមិនអាចបំភ្លេចបាន។ យើងតែងតែចំណាយពេលក្រោយបញ្ចប់ការលេងដើម្បីអង្គុយសម្រាក និងជជែកគ្នាលេងអំពីបទពិសោធន៍ប្លែកៗដែលបានជួបប្រទះនៅលើទីលាន។ ការរួមសុខរួមទុក្ខជាមួយគ្នាទោះបីជាក្នុងពេលឈ្នះ ឬចាញ់ក្តី គឺជាការបង្ហាញពីស្មារតីសាមគ្គីភាពដ៏ពិតប្រាកដក្នុងចំណោមមិត្តភក្តិ។ ទីលានបាល់បោះតាមដងផ្លូវ គឺជាកន្លែងដែលយុវជនអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានយ៉ាងទូលំទូលាយ និងគ្មានដែនកំណត់។ ភាពសេរីក្នុងការបង្ហាញក្បាច់ដណ្តើមបាល់ប្លែកៗជួយឱ្យអ្នកលេងម្នាក់ៗមានភាពជឿជាក់លើខ្លួនឯង និងហ៊ានបង្កើតអ្វីដែលថ្មី។ អ្នកលេងអាចប្រើប្រាស់បច្ចេកទេសផ្ទាល់ខ្លួនដើម្បីបញ្ឆោតគូប្រកួត និងបង្កើតឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលកំពុងទស្សនាជុំវិញ។ ច្បាប់នៃការលេងតាមដងផ្លូវមានភាពបត់បែនច្រើនដែលអនុញ្ញាតឱ្យយើងលេងតាមចំណង់ចំណូលចិត្ត និងបង្កើនភាពច្នៃប្រឌិតខ្ពស់។ ការប្រើប្រាស់ក្បាច់បោះបាល់ប្លែកៗដែលមើលទៅហាក់ដូចជាពិបាកធ្វើបានសម្រេច គឺជាភាពទាក់ទាញបំផុតនៃកីឡាបាល់បោះប្រភេទនេះ។ យុវជនកម្ពុជាចូលចិត្តការលេងបែបសេរី ព្រោះវាផ្ដល់ឱកាសឱ្យពួកគេបានសម្រេចចិត្តដោយខ្លួនឯង និងរៀនពីកំហុសក្នុងពេលលេង។ ការហ្វឹកហាត់ក្បាច់ថ្មីៗជាមួយមិត្តភក្តិជួយឱ្យយើងចេះច្នៃប្រឌិតយុទ្ធសាស្ត្រ ដើម្បីយកឈ្នះគូប្រកួតដោយប្រើភាពវៃឆ្លាតបំផុត។ បរិយាកាសនៅខាងក្រៅសាលហ្វឹកហាត់ផ្ដល់នូវអារម្មណ៍ថា ជីវិតមានភាពស្រស់បំព្រង និងពោរពេញដោយថាមពលនៃការច្នៃប្រឌិតជានិច្ច។ ការលេងបាល់បោះបែបនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីអត្តសញ្ញាណ និងស្ទីលរស់នៅរបស់យុវវ័យ។ រាល់ការធ្វើចលនាដ៏រហ័សរហួននៅលើទីលាន គឺជាលទ្ធផលនៃការហ្វឹកហាត់ដោយសេរី និងការព្យាយាមបង្កើតអ្វីដែលប្លែកពីគេ។ ការរត់ដេញតាមបាល់យ៉ាងលឿនជួយឱ្យសាច់ដុំជើងរឹងមាំ និងបង្កើនភាពស៊ូទ្រាំនៃរាងកាយក្នុងរយៈពេលយូរអង្វែង។ បេះដូងនឹងលោតខ្លាំងនៅពេលដែលយើងប្រើកម្លាំងពេញទំហឹងដើម្បីការពារមិនឱ្យគូប្រកួតស៊ុតបាល់ចូលក្នុងកន្ត្រកបានឡើយ។ កីឡាបាល់បោះ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការដុតបំផ្លាញកាឡូរី និងរក្សារាងកាយឱ្យមានតុល្យភាពជានិច្ច។ ការលោតចាប់បាល់ឱ្យបានខ្ពស់ជួយពង្រឹងកម្ពស់ និងសមត្ថភាពនៃប្រព័ន្ធសរសៃឈាមបេះដូងឱ្យដំណើរការបានយ៉ាងល្អប្រសើរ។ សុខភាពរឹងមាំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលយើងទទួលបានពីការចំណាយពេលលេងកីឡាជាមួយមិត្តភក្តិនៅពេលល្ងាច។ ការបញ្ចេញញើស គឺជាការបញ្ចេញជាតិពុលពីរាងកាយដែលធ្វើឱ្យស្មារតីរបស់យុវជនកាន់តែភ្លឺស្វាង និងមានការចងចាំល្អ។ ការធ្វើចលនាដៃជើងឱ្យមានភាពស៊ីចង្វាក់គ្នាជួយឱ្យប្រព័ន្ធប្រសាទដំណើរការបានរហ័ស និងបង្កើនភាពវៃឆ្លាតក្នុងការគិតគូរ។ យើងគួរតែឆ្លៀតពេលយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ដើម្បីលេងកីឡាដើម្បីការពារខ្លួនពីជំងឺផ្សេងៗដែលកើតឡើងដោយការអសកម្ម។ ភាពរឹងមាំនៃរាងកាយដែលបានមកពីការលេងបាល់បោះនឹងជួយឱ្យយើងមានថាមពលគ្រប់គ្រាន់សម្រាប់ការសិក្សាពេញមួយថ្ងៃ។ ការហាត់ប្រាណជាក្រុមធ្វើឱ្យយើងមិនមានអារម្មណ៍ធុញទ្រាន់ និងជួយឱ្យយើងមានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាសុខភាព។ ទោះបីជាការលេងមានលក្ខណៈមិត្តភាពក៏ដោយ ប៉ុន្តែការប្រកួតប្រជែងដោយភាពស្មោះត្រង់ជួយឱ្យយុវជនយល់ដឹងពីតម្លៃនៃជ័យជម្នះ។ ការចេះទទួលស្គាល់សមត្ថភាពរបស់គូប្រកួត គឺជាសញ្ញានៃការមានសីលធម៌ខ្ពស់ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាកីឡាករ។ ភាពរំភើបញាប់ញ័រនៅពេលដែលពិន្ទុដេញផ្ដាច់គ្នានៅនាទីចុងក្រោយធ្វើឱ្យការប្រកួតកាន់តែមានអត្ថន័យ និង ជក់ចិត្តដិតអារម្មណ៍។ ការរៀនទទួលយកការបរាជ័យដោយស្នាមញញឹមជួយឱ្យយើងមានចិត្តអត់ធ្មត់ និងហ៊ានងើបឈរឡើងវិញដើម្បីកែលម្អខ្លួនឯង។ ការអបអរសាទរមិត្តភក្តិនៅពេលដែលពួកគេលេងបានល្អ គឺជាទង្វើដ៏ថ្លៃថ្នូរដែលគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់ជានិច្ចនៅលើទីលាន។ ស្មារតីអ្នកកីឡាពិតប្រាកដមិនត្រឹមតែចង់ឈ្នះនោះទេ ប៉ុន្តែគឺជាការលេងដោយយុត្តិធម៌ និងមិនប្រើហិង្សាក្នុងគ្រប់ស្ថានភាព។ ការប្រកួតប្រជែងជួយឱ្យយើងមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនឯង និងព្យាយាមហ្វឹកហាត់បន្ថែមទៀតដើម្បីភាពរីកចម្រើន។ មិត្តភក្តិទាំងអស់តែងតែផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកទោះបីជាស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយក្នុងពេលប្រកួត។ ការលេងកីឡាដោយមានវិន័យជួយបណ្តុះបណ្តាលយុវជនឱ្យក្លាយជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល។ ភាពសប្បាយរីករាយដែលកើតចេញពីការប្រកួតដោយស្មើភាព គឺជាចំណីអារម្មណ៍ដ៏វិសេសវិសាលសម្រាប់អ្នកដែលស្រឡាញ់កីឡា។ យើងមិនចាំបាច់មានថវិកាច្រើនដើម្បីទិញសម្ភារៈថ្លៃៗនោះទេ ព្រោះអ្វីដែលសំខាន់បំផុតគឺមានបាល់មួយគ្រាប់ និងឆន្ទៈ។ ទីលានសាធារណៈនៅតាមសួនច្បារ គឺជាកន្លែងដែលមនុស្សគ្រប់ស្រទាប់វណ្ណៈអាចចូលរួមលេងបានដោយសេរី និងស្មើភាពគ្នា។ ការចូលរួមលេងបាល់បោះតាមដងផ្លូវជួយឱ្យយើងបានស្គាល់មនុស្សថ្មីៗដែលមានចំណង់ចំណូលចិត្តដូចគ្នា និងចេះជួយគ្នា។ សហគមន៍អ្នកលេងកីឡា គឺជាកន្លែងដែលយុវជនអាចរៀនសូត្រពីគ្នា និងបង្កើតបណ្តាញទំនាក់ទំនងដ៏មានប្រយោជន៍បំផុត។ ភាពងាយស្រួលក្នុងការរកទីកន្លែងលេងធ្វើឱ្យកីឡាបាល់បោះក្លាយជាជម្រើសដំបូងសម្រាប់យុវជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ យើងអាចបង្កើតក្រុមលេងដោយគ្រាន់តែហៅមិត្តភក្តិដែលនៅជិតខាងមកជួបជុំគ្នានៅទីលានដែលនៅជិតផ្ទះបំផុត។ ការលេងកីឡានៅតាមទីសាធារណៈជួយកាត់បន្ថយការចំណាយលើការចូលរួមក្នុងក្លឹបហាត់ប្រាណដែលត្រូវបង់ប្រាក់ប្រចាំខែ។ យុវជនដែលនិយមលេងកីឡាតែងតែមានស្មារតីរួបរួម និងចូលចិត្តជួយកិច្ចការសង្គមដោយសារការយល់ចិត្តគ្នាពីការលេង។ ការជួបជុំគ្នានៅលើទីលានបាល់បោះជួយកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងការចំណាយពេលទៅលើសកម្មភាពឥតប្រយោជន៍។ សកម្មភាពនេះបានក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅបែបទំនើបដែលនាំមកនូវសុខុមាលភាព និងសាមគ្គីភាពក្នុងសហគមន៍។ ការលេងបាល់បោះតាមដងផ្លូវ គឺជាសកម្មភាពដែលបង្កើតនូវអនុស្សាវរីយ៍ល្អៗជាច្រើនសម្រាប់ជីវិតយុវវ័យក្នុងប្រទេសកម្ពុជា។ ការចំណាយពេលជាមួយមិត្តភក្តិនៅលើទីលាន គឺជាការវិនិយោគលើសុខភាព និងទំនាក់ទំនងសង្គមដ៏មានប្រសិទ្ធភាពបំផុត។ យើងគ្រប់គ្នាគួរតែបន្តលើកកម្ពស់ការលេងកីឡាដើម្បីកសាងសង្គមមួយដែលមានសុខភាពល្អ និងមានភាពរីករាយជានិច្ច។ រាល់វិនាទីដែលបានចំណាយលើការលេងកីឡានឹងក្លាយជាមេរៀនដ៏មានតម្លៃដែលជួយតម្រង់ទិសដៅជីវិតឱ្យកាន់តែប្រសើរឡើង។ ការតស៊ូព្យាយាមហ្វឹកហាត់នឹងនាំមកនូវភាពជោគជ័យទាំងនៅក្នុងការលេងកីឡា និងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ការលេងបាល់បោះមិនត្រឹមតែផ្ដល់នូវភាពរឹងមាំដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងជួយជម្រះផ្លូវចិត្តឱ្យស្រឡះល្អផងដែរ។ មិត្តភាពដែលបានសាងឡើងនៅលើទីលានបាល់បោះនឹងស្ថិតស្ថេរគង់វង្ស និងជាកម្លាំងចិត្តសម្រាប់យើងក្នុងគ្រាមានអាសន្ន។ យុវជនកម្ពុជាត្រូវបន្តស្រឡាញ់កីឡា និងរួមគ្នាបង្កើតសកម្មភាពដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។